ការប្រកួតប្រជែងធ្វើម្ហូប គឺជាព្រឹត្តិការណ៍មួយដែលចុងភៅអាជីព ឬអ្នកដែលចូលចិត្តធ្វើម្ហូបមកប្រកួតប្រជែងសមត្ថភាពគ្នា ដើម្បីបង្ហាញពីជំនាញ ភាពច្នៃប្រឌិត និងការប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក។ ជាធម្មតា ព្រឹត្តិការណ៍ទាំងនេះត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ដែលធ្វើឲ្យវាមានប្រជាប្រិយភាពខ្លាំង។ មុននឹងចាប់ផ្ដើមការប្រកួតជាផ្លូវការ គណៈកម្មការត្រូវធ្វើការជ្រើសរើសបេក្ខជនតាមរយៈការដាក់ពាក្យស្នើសុំ ឬការប្រឡងជម្រុះបឋម។ បេក្ខជនដែលត្រូវបានជ្រើសរើស អាចជាចុងភៅអាជីព ឬអ្នកដែលចូលចិត្តធ្វើម្ហូប ដែលមានចំណង់ចំណូលចិត្ត និងទេពកោសល្យច្បាស់លាស់ក្នុងការធ្វើម្ហូប។ ការជ្រើសរើសនេះច្រើនតែផ្តោតលើភាពច្នៃប្រឌិត និងចំណេះដឹងទូទៅអំពីម្ហូបអាហារ។ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវចូលរួមការប្រកួតជាច្រើនវគ្គ ហើយក្នុងវគ្គនីមួយៗមានលក្ខខណ្ឌខុសៗគ្នាដើម្បីសាកល្បងជំនាញរបស់ពួកគេ។ ដែលតម្រូវឲ្យបេក្ខជនត្រូវធ្វើម្ហូបដោយប្រើប្រាស់គ្រឿងផ្សំដែលបានដាក់ក្នុងប្រអប់ដែលពួកគេមិនបានដឹងជាមុន។ ហើយបេក្ខជនត្រូវប្រើប្រាស់គំនិតច្នៃប្រឌិតរបស់ខ្លួនដើម្បីបង្កើតម្ហូបថ្មីមួយដោយផ្អែកលើប្រធានបទដែលបានកំណត់។ នៅក្នុងនោះបេក្ខជនត្រូវបែងចែកជាក្រុម ហើយធ្វើការរួមគ្នាដើម្បីរៀបចំម្ហូបឲ្យបានច្រើនមុខក្នុងរយៈពេលកំណត់។ បេក្ខជនដែលធ្វើមិនបានល្អក្នុងវគ្គមុនៗ ត្រូវប្រកួតគ្នាដោយធ្វើម្ហូបដែលពិបាក ដើម្បីជៀសវាងការធ្លាក់ចេញពីការប្រកួត ដែលការវិនិច្ឆ័យ និងវាយតម្លៃគណៈកម្មការដែលជាចុងភៅជំនាញ ឬអ្នកជំនាញផ្នែកម្ហូបអាហារ នឹងភ្លក្សរសជាតិ និងវាយតម្លៃម្ហូបរបស់បេក្ខជន។ ការវិនិច្ឆ័យនេះផ្អែកលើ រសជាតិ ការតុបតែង បច្ចេកទេសចម្អិននិងភាពច្នៃប្រឌិតជាដើម។ បន្ទាប់ពីការវាយតម្លៃ បេក្ខជនម្នាក់ ឬច្រើននាក់នឹងត្រូវធ្លាក់ចេញពីការប្រកួតជារៀងរាល់វគ្គ។ ដំណើរការនេះបន្តរហូតដល់នៅសល់តែបេក្ខជនពីរនាក់ដែលត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមយកតំណែងជើងឯក។ ឧទាហរណ៍ជាក់ស្ដែង MasterChef Khmerគឺជាកម្មវិធីប្រកួតប្រជែងធ្វើម្ហូបមួយដ៏ល្បីល្បាញដែលបានបង្ហាញពីសមត្ថភាពនៃចុងភៅខ្មែរ។ តាមរយៈកម្មវិធីនេះ អ្នកទស្សនាបានឃើញពីភាពប៉ិនប្រសប់របស់បេក្ខជនក្នុងការធ្វើម្ហូបខ្មែរគ្រប់មុខ ដូចជា អាម៉ុក នំបញ្ចុក ប្រហុក និងមុខម្ហូបប្រពៃណីជាច្រើនទៀត។ លើសពីនេះ គណៈកម្មការដែលជាចុងភៅល្បីៗក៏បានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃដល់បេក្ខជន និងអ្នកទស្សនាផងដែរ។ កម្មវិធីនេះមិនត្រឹមតែជាការកម្សាន្តនោះទេ តែថែមទាំងបានរួមចំណែកលើកកម្ពស់វប្បធម៌ម្ហូបអាហារខ្មែរឲ្យកាន់តែមានភាពល្បីល្បាញផងដែរ។ តាមរយៈកម្មវិធីប្រកួតប្រជែង ចុងភៅខ្មែរបានបង្ហាញនូវមុខម្ហូបខ្មែរជាច្រើនដែលមនុស្សភាគច្រើនមិនសូវស្គាល់។ អ្នកទស្សនាបានឃើញពីភាពចម្រុះនៃម្ហូបក្នុងតំបន់នីមួយៗ ដូចជាម្ហូបប្រចាំខេត្ត ឬម្ហូបប្រពៃណីដែលស្ទើរតែបាត់បង់ទៅហើយ។ លើសពីនេះ គណៈកម្មការ និងបេក្ខជនបានចែករំលែកនូវចំណេះដឹងអំពីគ្រឿងផ្សំខ្មែរដ៏សម្បូរបែប ដូចជា ប្រហុក ផ្អក គ្រឿងទេសធម្មជាតិ និងបន្លែព្រៃដែលជាលក្ខណៈពិសេសរបស់ម្ហូបខ្មែរ។ នេះជួយឲ្យប្រជាជនខ្មែរបានស្គាល់ និងឲ្យតម្លៃចំពោះម្ហូបរបស់ខ្លួនកាន់តែច្បាស់។ ការប្រកួតប្រជែងធ្វើម្ហូបបានផ្តល់ឱកាសឲ្យចុងភៅខ្មែរបង្ហាញសមត្ថភាពរបស់ខ្លួនដល់សាធារណជន។ វាជាវេទិកាមួយសម្រាប់ពួកគេក្នុងការអភិវឌ្ឍខ្លួន បង្កើនទំនុកចិត្ត និងរៀនសូត្រពីគ្នាទៅវិញទៅមក។ នៅពេលដែលចុងភៅខ្មែរទទួលបានការទទួលស្គាល់ និងកោតសរសើរ ពួកគេនឹងមានមោទកភាពក្នុងការបន្តអាជីពរបស់ខ្លួន និងបន្តថែរក្សាមុខម្ហូបខ្មែរ។ កម្មវិធីបែបនេះក៏ជួយឲ្យវិស័យចុងភៅនៅកម្ពុជាមានភាពរីកចម្រើន និងទាក់ទាញអ្នកជំនាន់ក្រោយឲ្យចាប់អារម្មណ៍លើអាជីពធ្វើម្ហូបផងដែរ។ ដើម្បីឈ្នះការប្រកួត បេក្ខជនត្រូវតែមានគំនិតច្នៃប្រឌិតខ្ពស់។ ពួកគេបានយកមុខម្ហូបខ្មែរបុរាណមកកែច្នៃឲ្យទៅជាម្ហូបទំនើបដែលមានសោភ័ណភាព និងរសជាតិពិសេស ប៉ុន្តែនៅរក្សានូវរសជាតិដើម។ ការកែច្នៃនេះមិនមែនមានន័យថាបាត់បង់លក្ខណៈដើមនោះទេ ប៉ុន្តែជាការធ្វើឲ្យម្ហូបខ្មែរកាន់តែមានលក្ខណៈទាក់ទាញ និងអាចប្រកួតប្រជែងជាមួយមុខម្ហូបអន្តរជាតិបាន។ ឧទាហរណ៍ ការយកម្ហូប អាម៉ុក មកធ្វើជាម្ហូបបែប Fine Dining ដែលមានការរៀបចំយ៉ាងល្អិតល្អន់នៅលើចាន។ តាមរយៈការចាក់ផ្សាយកម្មវិធីប្រកួតប្រជែងតាមកញ្ចក់ទូរទស្សន៍ និងបណ្ដាញសង្គម ការប្រកួតនេះបានជួយផ្សព្វផ្សាយម្ហូបខ្មែរទៅកាន់អ្នកទស្សនាអន្តរជាតិ។ នៅពេលដែលអ្នកទស្សនាបានឃើញពីភាពពិសេសនៃម្ហូបខ្មែរ ពួកគេនឹងចាប់អារម្មណ៍មកទស្សនាកម្ពុជា និងស្វែងយល់អំពីវប្បធម៌ម្ហូបអាហារខ្មែរដោយផ្ទាល់។ ការផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារទៅកាន់ពិភពលោកនេះ ជាកត្តាមួយដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ ការកែច្នៃម្ហូបតាមបែបទំនើប គឺជាសិល្បៈមួយដែលតម្រូវឲ្យមានភាពប៉ិនប្រសប់ខ្ពស់ក្នុងការរក្សាតម្លៃរវាងរសជាតិប្រពៃណី និងការថ្នៃប្រឌិតក្នុងពេលបច្ចុប្បន្ន។ វិធីសាស្ត្រនេះមិនមែនមានន័យថាផ្លាស់ប្តូរទាំងស្រុងនូវលក្ខណៈដើមនោះទេ តែជាការធ្វើឲ្យម្ហូបខ្មែរកាន់តែមានភាពទាក់ទាញ គួរឲ្យចង់ភ្លក់ និងអាចប្រកួតប្រជែងជាមួយម្ហូបអន្តរជាតិបាន។ គន្លឹះសំខាន់បំផុតក្នុងការកែច្នៃម្ហូបខ្មែរ គឺ ការរក្សានូវរសជាតិដើម។ រសជាតិដើមនេះហើយដែលជាអត្តសញ្ញាណរបស់ម្ហូបនីមួយៗ។ ឧទាហរណ៍ ម្ហូប អាម៉ុក ត្រូវតែមានរសជាតិប្រហុក ឬប្រេងខ្យង ខ្ទិះដូង និងស្លឹកញ ដែលជាគ្រឿងផ្សំចាំបាច់បំផុត បើគ្មានគ្រឿងផ្សំទាំងនេះទេ វាមិនមែនជាអាម៉ុកទេ។ នៅពេលដែលរសជាតិដើមត្រូវបានរក្សាទុក ចុងភៅអាចចាប់ផ្តើមកែច្នៃម្ហូបតាមបែបទំនើបដើម្បីឲ្យមើលទៅមានលក្ខណៈប្លែកភ្នែក។ ពីមុន ម្ហូបខ្មែរច្រើនតែដាក់ក្នុងចាន ឬកូនឆ្នាំងធម្មតា ប៉ុន្តែនៅក្នុងសម័យទំនើប ចុងភៅអាចរៀបចំម្ហូបនៅលើចានឲ្យមានសោភ័ណភាព និងសិល្បៈខ្ពស់។ ដូចជាការរៀបចំម្ហូបនីមួយៗជាផ្នែកៗ ការប្រើប្រាស់ពណ៌បៃតងពីបន្លែធម្មជាតិ ឬការតុបតែងដោយផ្កាដែលអាចបរិភោគបាន។ ចុងភៅអាចប្រើប្រាស់បច្ចេកទេសចម្អិនទំនើបដើម្បីបង្កើនគុណភាព និងរសជាតិម្ហូប តែនៅរក្សាភាពដើម។ ឧទាហរណ៍ ពួកគេអាចប្រើប្រាស់បច្ចេកទេសចម្អិនដោយកម្ដៅទាបដើម្បីធ្វើឲ្យសាច់មានភាពទន់ជាងមុន ឬប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីបង្កើតវាយនភាពថ្មីមួយសម្រាប់ម្ហូប។ ជួនកាលចុងភៅអាចប្រើប្រាស់គ្រឿងផ្សំជំនួសដើម្បីធ្វើឲ្យម្ហូបមានភាពទាក់ទាញជាងមុន។ ឧទាហរណ៍ ជំនួសឲ្យការប្រើប្រាស់សាច់ធម្មតា ពួកគេអាចប្រើប្រាស់សាច់ដែលមានតម្លៃខ្ពស់ជាង ដើម្បីបង្កើនកម្រិតម្ហូប។ សរុបមក ការកែច្នៃម្ហូបខ្មែរតាមបែបទំនើប គឺជាការវិវត្តដ៏សំខាន់មួយដែលជួយលើកកម្ពស់មុខម្ហូបខ្មែរឲ្យកាន់តែមានតម្លៃ និងមានភាពល្បីល្បាញ។